ចំពោះសត្វអង្រ្កងវិញ វាមានរសជាតិជូរ ប៉ុន្តែអាចបរិភោគបាន និងមានរសជាតិឆ្ងាញ់ថែមទៀតផង លើសពីនេះប្រជាជនខ្មែរចាត់ទុកថាវាជាម្ហូបប្រពៃណីមួយបែប។ គេក៏និយមដាក់អង្រ្កងក្នុងសម្លម្ជូរសាច់ទាដែរ ព្រោះវាធ្វើឱ្យសម្លកាន់តែមានរសជាតិឆ្ងាញ់។ គេដាក់អង្ក្រងក្នុងសម្លម្ជូរសាច់គោដើម្បីឱ្យសម្លនោះមានរសជាតិជូរ ប៉ុន្តែក៏បន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់ដែរ។ មួយវិញទៀត គេក៏អាចស្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកលាយជាមួយអង្រ្កងបានដូចគ្នា រីឯរសជាតិវិញគឺឆ្ងាញ់មួយបែប។ ប្រជាជនខ្មែរនៅតាមជនបទនិយមយកអង្រ្កងមកឆា ឱ្យមានរសជាតិជូរអែម ហើយគេដាក់ឈ្មោះម្ហូបមួយមុខនេះថា ឆាអង្រ្កង។ ក្រៅពីស្ល គេក៏អាចយកអង្រ្កងទៅញាំជាមួយនឹងស្លឹកម្យ៉ាងដែលមានឈ្មោះថា ប្រោះស្វារ បានដែរ។ អង្រ្កងនេះដែរ បើយកទៅដាក់លាយជាមួយប្រហុកចិញ្រ្ចាំវិញ រសជាតិគឺអស់ទាស់តែម្ដង។ ចូលដល់មួយមុខទៀត គឺឆាសាច់គោពងអង្រ្កង ដែលយើងក៏អាចបន្ថែមបន្លែជាច្រើន ដូចជា ក្រសាំងទាប ជាដើម។ សម្រាប់គោដុតពងអង្រ្កង គឺយើងត្រូវយកសាច់គោ ឬអណ្តាតគោទៅដុតជាមួយនឹងពងអង្រ្កង។ យើងថែមទាំងអាចយកអង្រ្កងទៅលាយជាមួយជ្រក់ទំពាំងទៀតផង ចំណែករសជាតិវិញគឺឆ្ងាញ់ជាប់មាត់។ ឆាបន្លែពងអង្រ្កង គឺយើងអាចឆាវាលាយជាមួយបន្លែ ដោយវាជួយបន្ថែមរសជាតិមួយកម្រិតទៀតដល់ម្ហូបមួយមុខនេះ ហើយវាក៏ពេញនិយមសម្រាប់ប្រជាជនខ្មែរដែរ។ ភ្លាពងអង្រ្កងស្រដៀងទៅនឹងភ្លាសាច់គោដែរ គឺយើងត្រូវលាយជាមួយស្លឹកជីរណា សណ្ដែកកួរ សណ្ដែកដីលីង និងគ្រឿងទេសផ្សេងៗទៀត។ មុខម្ហូបបន្ទាប់នេះ ឈ្មោះរាងប្លែកបន្តិចគឺ អង្រ្កងខាំគោ ហើយគេធ្វើដោយយកអង្រ្កងដាក់ជាមួយសាច់គោ មានលាយគ្រឿងមួយចំនួន រួចគេយកវាទៅអបជាមួយក្រដាសអាលុយមីញ៉ូម។ វាជាម្ហូបគេនិយមពិសាពេលមានការជួបជុំ។ បច្ចុប្បន្ន មានប្រជាកសិករខ្មែរយើងខ្លះៗប្រកបរបរចិញ្ចឹមអង្រ្កង ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ភោជនីយដ្ឋានមួយចំនួនទៀតផង។ ក្រៅពីអង្រ្កង ប្រជាជនខ្មែរភាគច្រើនក៏ចូលបរិភោគសត្វចង្រិតដែលជាមុខម្ហូបដ៏ពេញនិយមមួយប្រភេទផងដែរ។